ចំំណែកឯស៊ុបយ៉ាហនវិញក៏មានរសជាតិឆ្ងាញ់មិនចាញ់ស៊ុបគោឆ្នាំងដីនោះដែរ។ រីឯរបៀបចម្អិនរបស់វាមានលក្ខណៈខុសគ្នាបន្តិចបន្តួចដែរពីស៊ុបគោឆ្នាំងដី។ គ្រឿងផ្សំសម្រាប់ធ្វើស៊ុបយ៉ាហនមានដូចជា សាច់គោ បង្គា មឹក ស្ពៃបូកគោ ត្រកួន ផ្សិត ម្ទេសប្លោកក្រៀម ខ្ទិះដូងដើម កាពិ គ្រឿងសាតេ ប្រេងអូលីវ ស្ករត្នោត អំបិល ម្សៅស៊ុប ស្លឹកក្រូចសើច ខ្ទឹមសចិញ្ច្រាំ សណ្តែកដីលីង គល់ស្លឹកគ្រៃ រំដេង ទឹកស៊ុបឬទឹកដូង និងទឹកដោះគោខាប់។ វិធីធ្វើ ដំបូងគេត្រូវរម្ងាស់ខ្ទិះដូងឱ្យពុះ រួចដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមសចិញ្ច្រាំ កាពិ ម្ទេសប្លោកក្រៀមចិញ្ច្រាំ និងគ្រឿងសាតេចូល រួចកូរវាឱ្យសព្វ ហើយទុកឱ្យវាពុះ។ បន្ទាប់មកដាក់ស្ករត្តោត ម្សៅស៊ុប អំបិល ប្រេងអូលីវ និងទឹកដោះគោខាប់ចូលបន្តិច ហើយកូរឱ្យសព្វជាមួយគ្រឿង។ ចាក់ទឹកស៊ុបចូល រួចភ្លក្សយករសជាតិល្មមតាមចំណូលចិត្ត រួចដាក់សណ្តែកដីលីងដែលបានបុកហើយចូល។ បន្ទាប់មកទៀតដួសរំលែកស៊ុបដាក់ទៅក្នុងឆ្នាំងផ្សេងមួយទៀត រួចដាក់ សាច់គោ គ្រឿងសមុទ្រនិងបន្លែចូលជាការស្រេច។ ជាទូទៅស៊ុបមួយប្រភេទនេះគេច្រើនបរិភោគជាមួយនឹងទឹកជ្រលក់តៅហ៊ូដើម្បីបង្កើនឱជារសនៃស៊ុប។ ស៊ុបទាំងប្រភេទពីរនេះមានលក្ខណៈខុសគ្នាត្រង់ ពណ៌ របៀបចម្អិន និងគ្រឿងផ្សំខ្លះៗ ចំណែកឯរសជាតិវិញក៏មានឱជារសឆ្ងាញ់ប្លែកម្យ៉ាងម្នាក់ពីគ្នាដែរ។